ព្រែកទាល់ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូរលង់ណាស់មកហើយនៅទីនោះគឺជាជំរកសត្វស្លាបគ្រប់ប្រភេទនិងជាតំបន់ដែលធំជាងគេនៅអាសុីអាគ្នេយ៍។ ព្រែកទាល់ស្ថិតនៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំមានទីតាំងនៅទិសពាយព្យ ខាងជើងឈៀងខាងលិច ខេត្តបាត់ដំបង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត។ ហើយតំបន់នេះផងដែលបានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ញៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ព្រោះតំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើន។ មិនតែប៉ុណ្ណោះតំបន់អភិរក្សជីវមណ្ឌល ព្រែកទាល់ គឺជាបេះដូងដ៏សំខាន់មួយនៃបឹងទន្លេសាប ហើយត្រូវបានគេទទួលស្គាល់ថាជាជម្រកសត្វ ស្លាបទឹកសាបដ៏ធំបំផុត និងសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ ដែលទីកន្លែងនេះមានលក្ខណៈពិសេសដែលធ្វើឲ្យភ្ញៀវទេសចរចង់មកទស្សនាពីព្រោះតែមានទេសភាពធម្មជាតិស្រស់ស្អាតអមជាមួយព្រៃលិចទឹកដែលមានទឹកថ្លាឈ្វេងនិងរុក្ខជាតិបៃតងខៀវស្រងាត់។ ព្រែកទាល់ គឺជាជម្រកសត្វស្លាបទឹកសាបធំបំផុតងសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ដែលមាន ហើយជាជម្រកសត្វស្លាប៦០០ប្រភេទដែលបានរស់នៅតំបន់នេះ។ តំបន់អភិរក្សជីវមណ្ឌលព្រែកទាល់នេះ មិនត្រឹមតែជួយអភិរក្សនៅបក្សីដែលនៅរស់តំបន់នេះទេ វាក៏ជាប្រភពចំណូលមួយរបស់ប្រទេសកម្ពុជាដែលអាចរកប្រាក់ចំណូលបានច្រើនផងដែលក្នុងមួយឆ្នាំៗ។ តំបន់់ក្លាយជាកន្លែងទេសចរដែលទាក់ទាញនិងជាចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងជាតិនិងអរន្តជាតិជាពិសេសអ្នកដែលចូលចិត្តផ្សងព្រេង ការទស្សនាសត្វស្លាបគឺជាសកម្មភាពដំបូងគេនិងជាទិសដៅដែលជាចង់ទៅ។ តំបន់អភិរក្សជីវមណ្ឌល ជាផ្នែកមួយនៃតំបន់អភិរក្សជីវមណ្ឌលបឹងទន្លេសាប និងត្រូវបានកំណត់ជាតំបន់ រ៉ាមសា ដែលមានសារៈសំខាន់ខ្ពស់ផ្នែកអេកូឡូស៊ី។ វាជាកន្លែងដែលបានរក្សានៅជម្រកសត្វព្រៃនិងអភិរក្សនៅជីវៈចម្រុះដូចជាពពួកមច្ឆាជាតិដែលរស់នៅក្នុងតំបន់នោះនិងជួយការពារនៅបរិស្ថានមិនឲ្យមានការរុករានផ្សេងៗដែលប៉ះពាល់ដល់ជម្រកសត្វ។ មានសត្វស្លាបដទៃទៀតដែលជាសត្វកម្រអាចនឹងផុតពូជនៅពេលខាងមុខនៅក្នុងតំបន់អភិរក្សព្រែកទាល់នៃបឹងទន្លេសាបផងដែរ។ នៅក្នុងនោះដែលមានហ្វូងសត្វបក្សីជាច្រើនដែលត្រូវបានគេស្គាល់ថានៅរស់រានមានជីវិតដូចជា សត្វក្ងស ស្មោញ ក្អែកទឹក ទុង ត្រដក់តូចធំ រនាលស ស្រគៀលខ្យង ក្រសារធ្នង់ និងក្រសារប្រផេះ។ ក្រៅពីនេះមានសត្វបក្សីមួយប្រភេទទៀតដែលជាសត្វកម្រនិងជិតផុតពូជមានដូចជា សត្វរនាលពណ៌ ត្រដក់តូចធំ សត្វក្ង សត្វអកត្រីក្បាលប្រផេះ សត្វពពូលទឹក សត្វអង្កត់ខ្មៅ សត្វត្រកៀលខ្យង កុកគ្រោងតូចធំ ក្រសារធ្នង់ ក្រសារប្រផេះ សត្វក្វែកជាដើម។ ទាំងនេះជាប្រភេទសត្វដែលកំពុងតែនៅក្នុងតំបន់អភិរក្សនៃព្រែកទាល់ជាកន្លែងអភិរក្សជីវមណ្ឌលនៃសត្វបក្សីដែលមានសារៈសំខាន់និងខ្ពស់នៃអេកូឡូសុីនៃតំបន់អាសុីអាគ្នេយ៍។ លក្ចណៈពិសេសមួយទៀតនោះគឺនៅតំបន់នេះក៏មានសហគមន៍ដែលរស់ក្បែរនិងកន្លែងអភិរក្សនេះផងដែលនិងអាចស្វែងយល់អំពីជីវភាពរស់នៅលើភូមិទឹកជ្រៅ និងការរួមចំណែករបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ។ រីឯ របៀបនៃការដើរកម្សាន្តនិងបទពិសោធន៍ល្អក្នុងការធ្វើដំណើរនិងសកម្មភាពទស្សនាសត្វស្លាប។ សម្រាប់ការធ្វើដំណើរយើងអាចចេញដំណើរពីក្រុងសៀមរាបដោយឡានឬតាក់ស៊ីទៅកាន់ខេត្តបាត់ដំបងតាមច្រកចុងឃ្នាសឬ មេជ្រៃចន្លោះប្រហែល១ដល់៣ម៉ោង។ បន្ទាប់មកទៀតយើងបន្តជិះទូកឬការណូតពីច្រកចូលទៅភូមិទឹកព្រែកទាល់ប្រហែល ១ទៅ២ម៉ោងទើបទៅដល់ទីតាំងនៃតំបន់អភិរក្សព្រែកទាល់។ ទិញសំបុត្រចូលតំបន់ និងជួលទូកខ្នាតតូចជាមួយមគ្គុទេសក៍សត្វស្លាបរួចធ្វើដំណើរដើម្បីទៅទស្សនានៅជម្រកសត្វព្រៃជាច្រើនដែលយើងចង់ឃើញ។ មុនពេលចូលដល់បន្ទាយសត្វស្លាបទឹកនោះពួកគេនឹងបានឃើញ នៅអមមាត់ស្ទឹងមានផ្ទះនៅក្នុងភូមិបណ្ដែតទឹក ក្នុងទឹកបឹងទន្លេសាប។ នៅតាមផ្លូវទឹក មើលឃើញមានឧបករណ៍នេសាទត្រី ដូចជា ទូកកាណូត ឆ្នុកចាប់ត្រី មានទូកនេសាទធំៗ ខ្លះមានដំបូលជ្រកសម្រាប់ស្នាក់អាស្រ័យថែមទៀត។ នៅពេលធ្វើដំណើរតាមកាណូត ចូលតាមដៃព្រែកនៃបឹងទន្លេសាប ទៅដល់ទីជម្រកសត្វស្លាបទឹកដែលកំពុងរស់នៅ នៅរដូវប្រាំងនេះ។ គេសង្កេតឃើញមានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅទីនោះដែលកំពុងហែលទឹករកចាប់ត្រីធ្វើជាចំណី និងសត្វស្លាបខ្លះទៀត កំពុងទុំនៅលើដើមឈើ ដែលនៅអមសងខាងមាត់ព្រែកក្នុងព្រៃព្រោងព្រាត។ សត្វស្លាបមួយចំនួន ហាក់បីដូចជាស៊ាំគឺមិនផ្អើលនឹងក្រុមអ្នកទេសចរ ដែលចូលទៅឃើញពួកវាទេ។ ប្រសិនបើយើងចង់ឃើញសត្វស្លាបកាន់តែច្បាស់ល្អយើងអាចឡើងទៅលើវេទិកាទស្សនាសត្វស្លាបដើម្បីមើលសត្វស្លាបនៅលើដើមឈើ និងក្នុងព្រៃលិចទឹកបាន។ ក្រោយពីបានទស្សនារួចយើងក៏ទទួលបាននៅបទពិសោធន៍ថ្មីនិងការស្វែងយល់អំពីជីវភាពរស់នៅលើភូមិទឹក និងការអភិរក្សធនធានធម្មជាតិ។ ការសាកល្បងម្ហូបជនបទរបស់អ្នករស់នៅតាមតំបន់មាត់ទឹកជាមួយមុខម្ហូបខ្មែរជាមួយបរិកាសធម្មជាតិ និងសកម្មភាពជាមួយសហគមន៍ដូចជាការធ្វើសិប្បកម្ម។ បន្ថែមពីនេះទៀត នាពេលល្ងាចយើងក៏អាចមើលឃើញទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតនិងអបជាមួយសត្វបក្សីហើរព្រោងព្រាតវិលទៅកាន់លំនៅឋានវិញយ៉ាងស្រស់ស្អាត។ ចំពោះពេលវេលាល្អសម្រាប់ការមកទស្សនាគឺរដូវស្លឹកឈើជ្រុះខែវិច្ឆិកាទៅមីនា ជាពេលដែលសត្វស្លាបច្រើន និងងាយស្រួលក្នុងការទស្សនាព្រោះជាពេលដែលសត្វស្លាបអន្តោប្រវេសន៍មកកាន់តំបន់នេះ និងមានការប្រមូលផ្ដុំធំៗ។ ពេលព្រលឹម ប្រហែលម៉ោង ៥ដល់៦ ព្រឹក និងពេលល្ងាច ជាពេលដែលសត្វស្លាបចេញស្វែងរកអាហារ ឬសកម្មភាពផ្សេងៗ ហើយងាយស្រួលក្នុងការមើលឃើញ និងថតរូប។ កុំទៅនៅចន្លោះខែមិថុនាដល់កញ្ញា ព្រោះជារដូវភ្លៀង និងជារដូវដែលសត្វស្លាបភាគច្រើនបានចាកចេញពីតំបន់អភិរក្សជីវមណ្ឌលព្រែកទាល់។ ដូច្នេះការទស្សនាសត្វស្លាបនៅពេលនេះនឹងមានភាពកម្រ និងពិបាកក្នុងការមើលឃើញសត្វស្លាបជាច្រើន។ ការធ្វើដំណើរនៅរដូវនេះអាចនាំឲ្យមានការរំខានដោយសារព្យុះភ្លៀង និងផ្លូវទេសចរណ៍ក៏អាចមានការលំបាកផងដែរ។ គន្លឹះសំខាន់ៗសម្រាប់ការធ្វើដំណើរភ្ញាក់ពីព្រលឹមដើម្បីទទួលបាននៅបរិយាកាសល្អជាមួយធម្មជាតិស្រស់បៃតងនិងត្រជាក់ភ្នែកក្នុងការទស្សនានៅសត្វបក្សីនិងមានពេលវេលាអាចដើរបានច្រើននិងមិនក្តៅខ្លាំង។ ក្រៅតែពីនេះយើងក៏អាចត្រៀមនៅកាមេរ៉ា និងកែវពង្រីកសម្រាប់ថតរូបនិងពង្រីកនៅទំហំបក្សីឲ្យកាន់តែច្បាស់បន្ថែមទៅការចង់ឃើញនិងថតសត្វស្លាប់សម្រាប់ជាអនុស្សាវរីយ៍និងជួយផ្សព្វផ្សាយបានទៀតផង។ ចំណែកឯការស្លៀកពាក់បែបស្រាលៗដែលមានមួក ឬសម្លៀកបំពាក់ការពារកំដៅថ្ងៃដែលសុីជាមួយនិងបរិយាកាសនៃការធ្វើដំណើរទៅតាមតំបន់ទេសចរនិងទីកន្លែងដែលយើងត្រូវទៅ។ យើងអាចប្រើឡេការពារកំដៅថ្ងៃនិងថ្នាំការពារមូសដើម្បីការពារកុំឲ្យមានមូសខាំដែលអាចបណ្តាលឲ្យមានជំនឺគ្រុនឈាមផ្សេងៗនិងប៉ះពាលជាយថាហេតុ។ ត្រូវរៀបចំទឹកនិងចំណីអារហារផ្សេងៗតាមខ្លួនដើម្បីបង្កាទុកពេលឃ្លាននៅពេលធ្វើដំណើរព្រោះទីនោះពុំមានអារហារសម្រាប់លក់នោះទេ។ គោរពបរិស្ថាន និងសត្វព្រៃ កុំបោះសំរាម និងកុំរំខានសត្វដើម្បីការពារជម្រកសត្វឲ្យមានស្ថេរភាពគង់វង្សយូរអង្វែងទៅមុខបន្តទៀត។ ចុងក្រោយ គាំទ្រដល់សេដ្ឋកិច្ចសហគមន៍ ដោយជ្រើសរើសសេវាកម្មសហគមន៍ និងទិញផលិតផលក្នុងស្រុក។